រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសុខាភិបាលជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមវិស័យនានា។ គោលដៅរួមនៃគោលនយោបាយសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានលក្ខណៈទូលំទូលាយ និងមានមហិច្ឆតាខ្ពស់ ដោយផ្តោតសំខាន់លើការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសុខភាពល្អ និងសុខុមាលភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ គោលនយោបាយត្រូវបានរៀបចំឡើងដោយផ្អែកលើសសរស្តម្ភសំខាន់ៗជាច្រើន។ គោលនយោបាយសុខាភិបាលត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ។ គោលដៅរួមគឺដើម្បីលើកកម្ពស់សុខភាពនិងសុខុមាលភាពរបស់ប្រជាជនទូទៅ។ គោលដៅនេះក៏រួមបញ្ចូលទាំងការកាត់បន្ថយអត្រាឈឺនិងស្លាប់របស់ប្រជាជនផងដែរ។ ការផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងសមធម៌គឺជាទិសដៅចម្បង។ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តឈានទៅរកការគ្របដណ្ដប់សុខភាពជាសកល។ ការគ្របដណ្ដប់សុខភាពជាសកលគឺជាការធានាថាប្រជាជនគ្រប់រូបអាចទទួលបានសេវាថែទាំសុខភាព។ សេវាទាំងនោះត្រូវតែមានគុណភាពនិងមានតម្លៃសមរម្យតាមលទ្ធភាព។ គោលនយោបាយក៏បានផ្តោតលើការការពារប្រជាជនពីហានិភ័យសុខភាពផ្សេងៗ។ ការលើកកម្ពស់សុខភាពមាតា ទារក និងកុមារគឺជាផ្នែកមួយដ៏សំខាន់នៃគោលដៅ។ គោលដៅមួយទៀតគឺកាត់បន្ថយភាពក្រីក្រតាមរយៈការធានាឱ្យប្រជាជនមានសុខភាពល្អ។ ប្រជាជនដែលមានសុខភាពល្អអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះក៏មានគោលបំណងពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូលឱ្យមានភាពរឹងមាំ។ រាជរដ្ឋាភិបាលមានបំណងកសាងប្រព័ន្ធសុខាភិបាលមួយដែលអាចឆ្លើយតបនឹងវិបត្តិសាធារណៈបាន។ ទាំងនេះគឺជាគោលដៅដ៏ធំដែលកំណត់ទិសដៅសម្រាប់វិស័យសុខាភិបាលទាំងមូល។ ការសម្រេចគោលដៅទាំងនេះទាមទារនូវការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់។ ផែនការយុទ្ធសាស្ត្រសុខាភិបាលដើរតួនាទីជាឯកសារផ្លូវការដែលកំណត់ទិសដៅច្បាស់លាស់។ ផែនការនេះត្រូវបានរៀបចំឡើងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។ គោលបំណងចម្បងនៃផែនការនេះគឺដើម្បីពង្រឹងការផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋាន។ ផែនការនេះមានគោលដៅពង្រីកសេវាសុខភាពនៅគ្រប់កម្រិត។ ការផ្តល់សេវាសុខភាពត្រូវបានពង្រីកចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យថ្នាក់ជាតិ។ យុទ្ធសាស្ត្រនេះផ្តោតលើការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រព័ន្ធសុខាភិបាល។ វាក៏មានគោលបំណងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព។ ផែនការនេះបានកំណត់សសរស្តម្ភសំខាន់ៗចំនួន៥ជាគ្រឹះសម្រាប់ការអភិវឌ្ឍ។ សសរស្តម្ភទី១គឺការផ្តល់សេវាថែទាំសុខភាពឱ្យបានទូលំទូលាយ។ សសរស្តម្ភទី២គឺការគ្រប់គ្រងហិរញ្ញប្បទានសុខាភិបាលប្រកបដោយចីរភាព។ សសរស្តម្ភទី៣គឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល។ សសរស្តម្ភទី៤គឺការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល។ សសរស្តម្ភទី៥គឺការកែលម្អអភិបាលកិច្ចនិងការគ្រប់គ្រងប្រព័ន្ធសុខាភិបាល។ បច្ចុប្បន្ន មានផែនទីបង្ហាញផ្លូវថ្មីមួយគឺ "ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ២០២៤ ទៅ ២០៣៥"។ ផែនទីបង្ហាញផ្លូវនេះកំណត់ទិសដៅថ្មីសម្រាប់រយៈពេល១២ឆ្នាំទៅមុខទៀត។ គោលបំណងរបស់ផែនទីបង្ហាញផ្លូវនេះគឺពង្រឹងគុណភាពសេវាសុខាភិបាល។ វាក៏ពង្រីកសមត្ថភាពក្នុងការផ្តល់សេវាទាំងវិស័យសាធារណៈនិងឯកជន។ ផែនការនេះមានគោលដៅពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមឱ្យគ្របដណ្ដប់លើប្រជាជន៨០%។ គោលដៅមួយទៀតគឺកាត់បន្ថយចំណាយលើការព្យាបាលពីហោប៉ៅប្រជាជនមកត្រឹម៣៥% ត្រឹមឆ្នាំ២០៣៥។ ផែនការទាំងនេះត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ ក្រសួងសុខាភិបាលក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនដើម្បីសម្រេចគោលដៅខាងលើ។ គំនិតផ្តួចផ្តើមទីមួយគឺការបង្កើនធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ក្រសួងបានពង្រឹងការបណ្តុះបណ្តាលនិងជ្រើសរើសបុគ្គលិកពេទ្យឱ្យបានគ្រប់គ្រាន់។ គោលដៅនេះគឺដើម្បីឆ្លើយតបនឹងតម្រូវការប្រជាជនដែលមានចំនួនកាន់តែច្រើនឡើង។ គំនិតផ្តួចផ្តើមទីពីរគឺការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ រាជរដ្ឋាភិបាលបានពង្រីកនិងបំពាក់ឧបករណ៍ទំនើបៗដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាព។ នេះគឺដើម្បីធានាថាប្រជាជននៅគ្រប់ទីកន្លែងអាចទទួលបានសេវាសុខភាព។ គំនិតផ្តួចផ្តើមទីបីគឺការបង្កើតមូលនិធិសមធម៌សុខភាព។ មូលនិធិនេះផ្តល់សេវាសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនិងងាយរងគ្រោះ។ មូលនិធិសមធម៌បានជួយដកចេញនូវរបាំងផ្នែកហិរញ្ញវត្ថុដែលរារាំងប្រជាជនក្រីក្រពីការព្យាបាល។ គំនិតផ្តួចផ្តើមទីបួនគឺការប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ។ ក្រសួងសុខាភិបាលបន្តផ្តោតលើការកាត់បន្ថយជំងឺគ្រុនឈាម ជំងឺអេដស៍ របេង និងគ្រុនចាញ់។ ក្នុងពេលជាមួយគ្នានេះ ក្រសួងក៏បានបង្កើនការយកចិត្តទុកដាក់លើជំងឺមិនឆ្លងផងដែរ។ ផែនការយុទ្ធសាស្ត្រសុខភាពផ្លូវចិត្តត្រូវបានដាក់ចេញដើម្បីដោះស្រាយបញ្ហានេះ។ ផែនការនេះមានគោលបំណងពង្រឹងការគ្រប់គ្រងប្រព័ន្ធថែទាំសុខភាពផ្លូវចិត្ត។ គំនិតផ្តួចផ្តើមមួយទៀតគឺការលើកកម្ពស់សុខភាពសាធារណៈតាមរយៈអនាម័យនិងទឹកស្អាត។ ក្រសួងបានសហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជន។ គំនិតផ្តួចផ្តើមនេះមានគោលដៅបង្កើតទម្លាប់រស់នៅប្រកបដោយអនាម័យល្អ។ ការរៀបចំកម្មវិធីជាតិស្តីពីអាហារូបត្ថម្ភនិងការអប់រំសុខភាពក៏ត្រូវបានអនុវត្តយ៉ាងសកម្ម។ គំនិតផ្តួចផ្តើមទាំងអស់នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពប្រជាជន។ ជាពិសេស ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាលដើម្បីប្រមូលទិន្នន័យឱ្យបានត្រឹមត្រូវក៏ជាគំនិតផ្តួចផ្តើមថ្មីមួយផងដែរ។ គំនិតផ្តួចផ្តើមនេះជួយឱ្យរាជរដ្ឋាភិបាលធ្វើការសម្រេចចិត្តប្រកបដោយមូលដ្ឋានច្បាស់លាស់។ បើទោះបីជាមានគំនិតផ្តួចផ្តើមជាច្រើនក៏ដោយ វិស័យសុខាភិបាលកម្ពុជានៅតែមានបញ្ហាប្រឈមផងដែរ។ បញ្ហាប្រឈមទីមួយគឺភាពខុសគ្នានៃការទទួលបានសេវាសុខភាព។ វាមានភាពខុសគ្នារវាងប្រជាជននៅទីក្រុងនិងនៅជនបទ។ វាក៏មានភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រផងដែរ។ គុណភាពនិងចំនួនបុគ្គលិកពេទ្យនៅតាមតំបន់ដាច់ស្រយាលនៅមានកម្រិត។ បញ្ហាប្រឈមទីពីរគឺចំណាយលើការព្យាបាលដែលប្រជាជនត្រូវចេញពីហោប៉ៅដោយផ្ទាល់។ ប្រជាជននៅតែបន្តចំណាយខ្ពស់សម្រាប់សេវាសុខភាព។ បញ្ហាប្រឈមទីបីគឺការផ្លាស់ប្តូរនៃជំងឺ។ ចំនួនជំងឺមិនឆ្លងបានកើនឡើងនៅពេលដែលប្រជាជនមានអាយុកាន់តែចាស់។ បញ្ហាទាំងនេះទាមទារការផ្លាស់ប្តូរយុទ្ធសាស្ត្រថែទាំសុខភាព។ បញ្ហាប្រឈមទីបួន គឺការបន្តកែលម្អគុណភាពនៃសេវាថែទាំ។ ការកែលម្អនេះទាមទារនូវការវិនិយោគទាំងលើហេដ្ឋារចនាសម្ព័ន្ធនិងការបណ្តុះបណ្តាលបុគ្គលិក។ ការពង្រឹងអភិបាលកិច្ចនិងការសម្របសម្រួលរវាងវិស័យសាធារណៈនិងឯកជនក៏ជាបញ្ហាប្រឈមដែរ។ ការខ្វះខាតបុគ្គលិកជំនាញ ជាពិសេសនៅតាមតំបន់ដាច់ស្រយាលនៅតែជាបញ្ហាចម្បង។ ប្រព័ន្ធព័ត៌មានសុខាភិបាលក៏នៅត្រូវពង្រឹងបន្ថែមទៀតដើម្បីធានាបានទិន្នន័យត្រឹមត្រូវ។ ការកៀរគរថវិកាជាតិនិងការគាំទ្រពីដៃគូអភិវឌ្ឍន៍ក៏ជាចំណែកមួយដ៏សំខាន់ផងដែរ។ រាជរដ្ឋាភិបាលប្តេជ្ញាថានឹងបន្តដោះស្រាយបញ្ហាប្រឈមទាំងនេះ។ គោលដៅចុងក្រោយគឺការបង្កើតប្រព័ន្ធសុខាភិបាលមួយដែលរឹងមាំនិងធានាបាននូវសុខភាពល្អសម្រាប់ប្រជាជនគ្រប់រូបនៅកម្ពុជា។ សរុបសេចក្តីមក គោលនយោបាយសុខាភិបាលរបស់រាជរដ្ឋាភិបាលបានកំណត់ទិសដៅច្បាស់លាស់ក្នុងការកសាងប្រព័ន្ធសុខាភិបាលមួយដែលបម្រើផលប្រយោជន៍ដល់ប្រជាជនទាំងអស់។ តាមរយៈការអនុវត្តនូវគំនិតផ្តួចផ្តើមជាច្រើន ក្រសួងសុខាភិបាលបានសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចការនេះនៅតែប្រឈមនឹងឧបសគ្គនិងបញ្ហាជាបន្តបន្ទាប់។ ដូច្នេះមានតែតាមរយៈការសហការគ្នាដ៏រឹងមាំ ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបយើងអាចសម្រេចបាននូវគោលដៅសុខភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។